ខ្លារខិនពពក ជាសត្វឆ្មាធំមួយប្រភេទដែលមានសម្រស់ស្រស់ស្អាត និងមានលក្ខណៈពិសេសប្លែកពីគេ ជាពិសេសគឺលំនាំរោមរបស់វាដែលស្រដៀងនឹងពពក សត្វនេះជាមេសត្វមានជំនាញក្នុងព្រៃជ្រៅ ដែលលាក់ខ្លួនយ៉ាងប៉ិនប្រសប់ដើម្បីស្វែងរកចំណី និងគេចផុតពីគ្រោះថ្នាក់។ លក្ខណៈសម្គាល់ដ៏លេចធ្លោបំផុតរបស់ខ្លារខិនពពក គឺ រោមរាងពពក ឬពងក្រពើទ្រវែងៗនៅលើដងខ្លួនរបស់វា។ រោមទាំងនេះមានពណ៌ខ្មៅព័ទ្ធជាមួយពណ៌ត្នោតលឿង ឬប្រផេះលឿងតែម្ដង។ ពណ៌មូលដ្ឋាននៃរោមរបស់វាមានចាប់ពីពណ៌ត្នោតលឿងស្រាល រហូតដល់ពណ៌ប្រផេះត្នោត។ រោមនេះមិនត្រឹមតែមើលទៅស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការ បិទបាំងខ្លួន របស់វាទៀតផង។ នៅពេលដែលពន្លឺថ្ងៃចាំងជ្រែកតាមមែកឈើ និងស្លឹកឈើក្នុងព្រៃ វាបង្កើតបានជាស្រមោល និងពន្លឺ ដែលស្រដៀងទៅនឹងរោមរបស់ខ្លារខិនពពក ធ្វើឲ្យវាពិបាកមើលឃើញយ៉ាងខ្លាំង។ ខ្លារខិនពពកមាន កន្ទុយវែង ដែលមានប្រវែងជិតស្មើនឹងប្រវែងខ្លួនរបស់វា។ កន្ទុយដ៏វែងនេះជាឧបករណ៍ដ៏សំខាន់សម្រាប់ រក្សាលំនឹងរបស់វា នៅពេលវាឡើងដើមឈើ ដើរលើមែកឈើតូចៗ ឬលោតពីមែកឈើមួយទៅមែកឈើមួយទៀត។ ខ្លារខិនពពកធ្វើចលនាយ៉ាងស្ទាត់ជំនាញនៅលើដើមឈើក្នុងព្រៃដ៏ក្រាស់។ ក្រញាំរបស់ខ្លារខិនពពកមានទំហំធំ ហើយមាន ក្រចកមុតស្រួចដែលដូចទៅនឹងក្រចករបស់ឆ្មាក្នុងស្រុកដែរ តែមានសភាពធំជាង។ ក្រញាំដ៏រឹងមាំនេះអនុញ្ញាតឲ្យវាតោងជាប់ដើមឈើបានយ៉ាងរឹងមាំ មិនថាដើមឈើមានទំហំប៉ុនណា ឬសំបកវាក្រាស់យ៉ាងណាទេ។ ក្រចកមុតស្រួចទាំងនេះក៏ជាអាវុធដ៏មានប្រសិទ្ធភាពសម្រាប់ ចាប់ និងសង្កត់ចំណី របស់វាផងដែរ។ វាអាចប្រើក្រញាំជើងមុខរបស់វា ដើម្បីចាប់សត្វយ៉ាងរហ័ស និងខ្លាំងទៀតផង។ អ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតគឺ ខ្លារខិនពពកមាន ធ្មេញចង្កូមវែងជាងគេបំផុត បើធៀបនឹងទំហំដងខ្លួនរបស់សត្វធំដទៃទៀត។ ធ្មេញចង្កូមដ៏មុតស្រួច និងវែងទាំងនេះគឺត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះសម្រាប់ ការបរបាញ់សត្វធំៗ ដូចជា ឈ្លូស ជ្រូកព្រៃ ឬសត្វស្វា។ វាអាចប្រើចង្កូមរបស់វាដើម្បីខាំបំពង់ក ឬកញ្ចឹងករបស់សត្វ ដើម្បីធ្វើជាចំណីបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ លក្ខណៈពិសេសទាំងអស់នេះបានធ្វើឲ្យខ្លារខិនពពកក្លាយជាសត្វពូកែឡើងដើមឈើដ៏អស្ចារ្យ និងជាមេព្រៃដ៏គួរឲ្យខ្លាចនៅក្នុងដែនជម្រកព្រៃរបស់វា។ សម្រាប់ខ្លារខិនពពក សមត្ថភាពក្នុងការបិទបាំងខ្លួន គឺជាអាវុធដ៏សំខាន់បំផុតសម្រាប់ការរស់រានមានជីវិតរបស់វា។ ភាគច្រើនគេថា វាប្រៀបដូចជា "ខ្មោច" នៅក្នុងព្រៃជ្រៅ ពិបាកនឹងរកឃើញណាស់។ លក្ខណៈពិសេសរបស់ខ្លារខិនពពកគឺជា សត្វពូកែឡើងដើមឈើ ដ៏អស្ចារ្យបំផុតមួយនៅក្នុងចំណោមសត្វផ្សេងៗទាំងអស់។ វាអាចឡើងដើមឈើបានយ៉ាងលឿន និងស្ទាត់ជំនាញ រួមទាំងអាចចុះមកក្រោមដោយយកក្បាលចុះមកមុនផងដែរ។ វាមិនត្រឹមតែឡើងដើមឈើប៉ុណ្ណោះទេ ភាគច្រើនវា ចំណាយពេលនៅលើដើមឈើ ដើម្បីសំងំលាក់ខ្លួន សម្រាក ឬរង់ចាំប្រមាញ់ចំណី។ មែកឈើខ្ពស់ៗផ្តល់ឲ្យវានូវទីតាំងយុទ្ធសាស្ត្រល្អបំផុត ដើម្បីសង្កេតមើលស្ថានភាពជុំវិញ ហើយដោយមិនត្រូវបានគេចាប់អារម្មណ៍។ ខ្លារខិនពពកនឹងសំងំលាក់ខ្លួនយ៉ាងស្ងៀមស្ងាត់នៅលើមែកឈើធំៗ ដែលមានស្លឹកឈើក្រាស់ៗបាំងបិទបាំងវាពីការមើលឃើញរបស់សត្វដទៃ។ វាមានការអត់ធ្មត់ខ្ពស់ ដោយរង់ចាំរហូតដល់សត្វដែលជាចំណី និងដែលជាគោលដៅ ដូចជាឈ្លូស ជ្រូកព្រៃ ឬសត្វស្វា ដើរឆ្លងកាត់យ៉ាងជិតនៅខាងក្រោម។ នៅពេលឱកាសមកដល់ ខ្លារខិនពពកនឹង លោតចុះទៅចាប់សត្វយ៉ាងលឿន និងស្ងៀមស្ងាត់ ដោយប្រើប្រាស់កម្លាំង និងក្រញាំដ៏រឹងមាំរបស់វា។ ការវាយប្រហារពីលើចុះក្រោមនេះធ្វើឲ្យសត្វចំណីមានការភ្ញាក់ផ្អើល និងពិបាកនឹងគេចខ្លួនណាស់។ ការលោតដ៏ជាក់លាក់របស់វា គឺត្រូវបានជួយដោយកន្ទុយវែងរបស់វា ដែលរក្សាលំនឹងបានយ៉ាងល្អ។ ក្រៅពីការប្រមាញ់ពីលើដើមឈើ ខ្លារខិនពពកក៏មានជំនាញក្នុងការប្រមាញ់នៅលើដីផងដែរ ដោយប្រើប្រាស់យុទ្ធសាស្ត្រលបចូលទៅជិតចំណី។ នៅពេលប្រមាញ់នៅលើដី ខ្លារខិនពពកនឹងប្រើប្រាស់ គុម្ពោតព្រៃក្រាស់ៗ ព្រៃឫស្សី ឬស្លឹកឈើជ្រុះ ដើម្បីលបចូលទៅជិតសត្វដែលជាគោលដៅ។ វាធ្វើចលនាយ៉ាងយឺតៗ និងស្ងៀមស្ងាត់ ដោយរក្សាខ្លួនឲ្យទាបទៅនឹងដី ដើម្បីកុំឲ្យសត្វដែលជាចំណីដឹងខ្លួន។ រោមរបស់វារួមបញ្ចូលគ្នាជាមួយបរិស្ថានជុំវិញ ធ្វើឲ្យវាមើលទៅដូចជាផ្នែកមួយនៃព្រៃ ដែលធ្វើឲ្យសត្វដទៃទៀតមិនអាចមើលឃើញវា។ នៅពេលដែលវាចូលទៅជិតចំណី វាចាប់ផ្តើម ធ្វើការវាយប្រហារដ៏រហ័ស និងដោយប្រើប្រាស់ល្បឿន និងកម្លាំងរបស់វាដើម្បីចាប់សត្វ។ ធ្មេញចង្កូមដ៏វែងរបស់វាអនុញ្ញាតឲ្យវាសម្លាប់ចំណីបានយ៉ាងឆាប់រហ័ស។ សមត្ថភាពក្នុងការសម្របខ្លួនទៅនឹងបរិស្ថានរបស់វា គឺជាគន្លឹះដែលធ្វើឲ្យវាអាចចាប់ចំណី និងគេចផុតពីគ្រោះថ្នាក់។ ខ្លារខិនពពក គឺជាសត្វឆ្មាធំមួយប្រភេទដែលត្រូវបានគេរកឃើញពាសពេញទ្វីបអាស៊ីអាគ្នេយ៍ ហើយកម្ពុជាក៏ជាផ្នែកមួយដ៏សំខាន់នៃជម្រកធម្មជាតិរបស់វាផងដែរ។ សត្វនេះចូលចិត្តរស់នៅក្នុង តំបន់ព្រៃជ្រៅ និងព្រៃភ្នំ ដែលមានគម្របព្រៃឈើក្រាស់ៗ ព្រោះវាផ្តល់នូវទីជម្រកដ៏ល្អសម្រាប់លាក់ខ្លួន ប្រមាញ់ចំណី និងបន្តពូជ។ ជួរភ្នំក្រវាញ ដែលលាតសន្ធឹងនៅភាគនិរតីនៃប្រទេសកម្ពុជា គឺជាតំបន់ដ៏សំខាន់បំផុតមួយសម្រាប់ការអភិរក្សជីវៈចម្រុះ ជាពិសេស ខ្លារខិនពពក។ វាត្រូវបានគេស្គាល់ថាជា តំបន់ព្រៃឈើធំជាងគេបំផុតដែលនៅសេសសល់ នៅក្នុងប្រទេសកម្ពុជា ដែលដើរតួជាសសរស្តម្ភអេកូឡូស៊ីសម្រាប់សត្វព្រៃជាច្រើនប្រភេទ។ តំបន់ជួរភ្នំក្រវាញត្រូវបានកំណត់លក្ខណៈដោយ ភ្នំខ្ពស់ៗ ព្រៃឈើក្រាស់ក្រែល និងជ្រលងភ្នំដ៏ជ្រៅ ដែលបង្កើតបានជាទេសភាពដ៏ស្រស់ស្អាត និងពោរពេញទៅដោយសត្វព្រៃជាច្រើនប្រភេទ។ ភាពចម្រុះនៃភូមិសាស្ត្រនេះបានផ្តល់នូវ ប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែប ដែលរួមមានប្រភេទព្រៃឈើខុសៗគ្នាជាច្រើនប្រភេទ ដូចជាព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃរបោះ។ ភាពចម្រុះនេះមិនត្រឹមតែផ្តល់ទីជម្រកប៉ុណ្ណោះទេ ថែមទាំងធានានូវធនធានធម្មជាតិគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវិតសត្វព្រៃផងដែរ។ សម្រាប់ខ្លារខិនពពក ជួរភ្នំក្រវាញគឺជាជម្រកដ៏ល្អឥតខ្ចោះសម្រាប់វា។ ព្រៃឈើក្រាស់ៗ ផ្តល់នូវ គម្របព្រៃល្អ ដែលចាំបាច់សម្រាប់លាក់ខ្លួនពីគ្រោះថ្នាក់ និងប្រមាញ់ចំណីដោយការបិទបាំងខ្លួន។ ប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបនេះក៏មានន័យថា មាន សត្វព្រៃជាច្រើនប្រភេទជាចំណី សម្រាប់ខ្លារខិនពពក រួមមាន ឈ្លូស ជ្រូកព្រៃ និងសត្វស្វាជាដើម ដែលធ្វើឲ្យវាមិនខ្វះខាតចំណីអាហារឡើយ។ លក្ខខណ្ឌអំណោយផលទាំងនេះបានផ្តល់នូវ លក្ខខណ្ឌល្អបំផុតសម្រាប់ការរស់នៅ និងពង្រីកពូជ របស់ខ្លារខិនពពក ដែលជាប្រភេទសត្វរងគ្រោះ។ ការការពារជួរភ្នំក្រវាញ គឺមានសារៈសំខាន់ណាស់ក្នុងការរក្សាអនាគតរបស់ខ្លារខិនពពក និងជីវៈចម្រុះដ៏សម្បូរបែបរបស់កម្ពុជា។ អ្វីដែលធ្វើឲ្យដែនជម្រកសត្វព្រៃកែវសីមាកាន់តែមានសារៈសំខាន់ គឺវាជាជម្រកដ៏សំខាន់សម្រាប់ សត្វព្រៃដែលរងការគំរាមកំហែង ជាច្រើនប្រភេទ។ ក្នុងចំណោមនោះ ខ្លារខិនពពក ក៏ជាសត្វមួយប្រភេទដ៏កម្រដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រព័ន្ធអេកូឡូស៊ីព្រៃឈើចម្រុះ និងធនធានធម្មជាតិនៅទីនោះដើម្បីរស់រានមានជីវិត។ វត្តមានរបស់ខ្លារខិនពពកបញ្ជាក់ថា តំបន់នេះនៅតែមានបរិស្ថានល្អ និងអាចទ្រទ្រង់សត្វមំសាសី (សត្វស៊ីសាច់ជាអាហារ) កំពូលបានទៀតផង។ ការការពារដែនជម្រកនេះ គឺមិនត្រឹមតែការពារខ្លារខិនពពកនោះទេ តែថែមទាំងការពារប្រភេទសត្វសំខាន់ៗជាច្រើនទៀត ក៏ដូចជាធានានូវតុល្យភាពអេកូឡូស៊ីក្នុងតំបន់ផងដែរ។ រីឯតំបន់ព្រៃឡង់ គឺជា តំបន់ព្រៃឈើបៃតងដ៏ធំមួយ ដែលត្រូវបានគេចាត់ទុកថាជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសកម្ពុជា។ តំបន់នេះអនុញ្ញាតឲ្យខ្លារខិនពពកអាចរស់នៅ ស្វែងរកចំណី និងបន្តពូជបានដោយពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីដែលនៅសេសសល់នេះ។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួនខ្លារខិនពពកនៅកម្ពុជាត្រូវបានគេជឿថាបានថយចុះយ៉ាងខ្លាំង ដោយសារតែការបាត់បង់ទីជម្រក និងការបរបាញ់។ វាត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វ ងាយរងគ្រោះ ដោយអង្គការ សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) និងជាប់ជាបញ្ជីក្រហមនៃប្រភេទសត្វកម្រ។ ខ្លារខិនពពក កំពុងប្រឈមមុខនឹងការគំរាមកំហែងជាច្រើន ដែលធ្វើឲ្យចំនួនរបស់វាបន្តថយចុះគួរឲ្យកត់សម្គាល់។ ការគំរាមកំហែងទាំងនេះ គឺកើតចេញពីសកម្មភាពរបស់មនុស្ស ដែលប៉ះពាល់ផ្ទាល់ទៅលើការរស់រានរបស់ពួកវា។ ការគំរាមកំហែងដ៏ធំជាងគេបំផុតចំពោះខ្លារខិនពពក គឺ ការបាត់បង់ និងការបែកបាក់នៃទីជម្រក ធម្មជាតិរបស់ពួកវា។ បញ្ហានេះកើតឡើងពីសកម្មភាពរបស់មនុស្ស ដែលបានផ្លាស់ប្តូរ និងបំផ្លាញធម្មជាតិព្រៃឈើដែលខ្លារខិនពពកពឹងផ្អែកលើការរស់រាន។ ការកាប់បំផ្លាញព្រៃឈើដើម្បីកសិកម្ម ព្រៃឈើដែលធ្លាប់ជាផ្ទះដ៏សុខសាន្តរបស់ខ្លារខិនពពក កំពុងត្រូវបានកាប់បំផ្លាញយ៉ាងគំហុកក្នុងល្បឿនលឿនគួរឲ្យព្រួយបារម្ភ។ ដីព្រៃទាំងនោះត្រូវបានរានយកមកធ្វើ កសិកម្ម ជាលក្ខណៈឧស្សាហកម្ម ដូចជាការដាំ ចម្ការកៅស៊ូ ចម្ការដូងប្រេង ឬដំណាំកសិឧស្សាហកម្មផ្សេងៗទៀត ដែលទាមទារផ្ទៃដីធំទូលាយ។ ការពង្រីកវិស័យកសិកម្មនេះបានបាត់បង់ព្រៃឈើជាច្រើនហិកតា ដែលជាទីជម្រកដ៏ចាំបាច់សម្រាប់ពួកវា។ ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ ក៏បានរួមចំណែកយ៉ាងធំក្នុងការបាត់បង់ទីជម្រកផងដែរ។ ការសាងសង់ ផ្លូវថ្នល់ ទំនប់ទឹក និងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀតបាន កាត់ផ្តាច់ និងបែងចែកព្រៃឈើជាបំណែកតូចៗ។ ការបែងចែកនេះមិនត្រឹមតែបង្រួញទំហំជម្រកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យសត្វព្រៃពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយទៀត ដើម្បីស្វែងរកចំណី ឬបន្តពូជ។ ហើយបញ្ហាដ៏ធំមួយទៀតគឺ ការកាប់ឈើដោយខុសច្បាប់ ដែលនៅតែបន្តកើតមានយ៉ាងគំហុក។ សកម្មភាពនេះបានបំផ្លាញព្រៃឈើទាំងស្រុង រួមទាំងប្រភេទឈើមានតម្លៃ និងព្រៃឈើដែលជាជម្រកសម្រាប់សត្វព្រៃ។ ការកាប់ឈើខុសច្បាប់មិនត្រឹមតែបំផ្លាញគម្របព្រៃប៉ុណ្ណោះទេ ថែមទាំងរំខានដល់ប្រព័ន្ធអេកូឡូស៊ីទាំងមូលទៀតផង។ ផលវិបាកនៃការបាត់បង់ និងបំណែកនៃទីជម្រកនេះ គឺវាជាបញ្ហាធ្ងន់ធ្ងរខ្លាំងណាស់សម្រាប់ខ្លារខិនពពក។ វាធ្វើឲ្យពួកវា ពិបាកក្នុងការស្វែងរកចំណី គ្រប់គ្រាន់ដើម្បីរស់រានមានជីវិត ព្រោះធនធានអាហារនៅក្នុងតំបន់តូចៗត្រូវបានថយចុះ។ លើសពីនេះ ការបែកខ្ញែកនៃទីជម្រកក៏ធ្វើឲ្យពួកវា ពិបាកក្នុងការបន្តពូជ ផងដែរ ដោយសារតែពួកវាពិបាកនឹងស្វែងរកគូ ហើយអាចបណ្តាលឲ្យមានការបន្តពូជក្នុងគ្រួសារតែមួយ ដែលនាំឲ្យបាត់បង់ភាពចម្រុះហ្សែន។ ខ្លារខិនពពកត្រូវការតំបន់ធំទូលាយ ដើម្បីរស់នៅ និងពង្រីកពូជ ប៉ុន្តែនៅពេលដែលព្រៃត្រូវបានកាប់ ពួកវាអាចនឹង ជាប់គាំងនៅក្នុងតំបន់តូចៗ ដែលនាំឲ្យមានកង្វះចំណីអាហារ និងបង្កើនហានិភ័យនៃការ ប្រឈមមុខនឹងមនុស្ស នៅពេលពួកវាចេញពីព្រៃដើម្បីស្វែងរកអាហារ។ បញ្ហាទាំងអស់នេះបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើចំនួនខ្លារខិនពពក ដែលជាប្រភេទសត្វងាយរងគ្រោះបំផុត។ ក្រៅពីការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ គឺជាកត្តាគំរាមកំហែងធ្ងន់ធ្ងរមួយទៀតដែលកំពុងជំរុញឲ្យចំនួនខ្លារខិនពពកថយចុះយ៉ាងគំហុកនៅក្នុងព្រៃ។ សត្វដ៏កម្រនេះត្រូវបានគេកំណត់គោលដៅដោយសារតែផ្នែកផ្សេងៗនៃរាងកាយរបស់វាមានតម្រូវការនៅក្នុងទីផ្សារងងឹត។ ស្បែក របស់ខ្លារខិនពពកត្រូវបានគេវាយតម្លៃខ្ពស់ណាស់ដោយសារតែ រាងពពកដ៏ប្លែក និងស្រស់ស្អាត របស់វា។ រោមធម្មជាតិដែលមើលទៅដូចជាស្នាមប្រឡាក់ពពកនៅលើផ្ទៃមេឃនេះ ធ្វើឲ្យស្បែករបស់វាមានភាពទាក់ទាញខ្លាំងសម្រាប់អ្នកដែលចង់បាន គ្រឿងលម្អ ខុសច្បាប់ ឬសម្រាប់ធ្វើជា សម្ភារៈប្រើប្រាស់ ។ តម្រូវការដ៏ច្រើននៅក្នុងទីផ្សារងងឹតសម្រាប់ស្បែកសត្វនេះ បានក្លាយជាកម្លាំងចលករដ៏សំខាន់មួយដែលជំរុញឲ្យមានការបរបាញ់ខ្លារខិនពពកយ៉ាងសកម្ម និងឥតឈប់ឈរ។ ឆ្អឹង និងសាច់ របស់ខ្លារខិនពពកត្រូវបានគេជឿថាមាន តម្លៃផ្នែកឱសថបុរាណ នៅតាមបណ្តាប្រទេសមួយចំនួន ជាពិសេសនៅក្នុងទ្វីបអាស៊ី។ ជំនឿខុសឆ្គងទាំងនេះបានជំរុញឲ្យមានការសម្លាប់សត្វនេះដើម្បីយកផ្នែករាងកាយរបស់វាទៅកែច្នៃជាថ្នាំបុរាណ ឬគ្រឿងផ្សំផ្សេងៗ។ ទោះបីជាគ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយបង្ហាញថាផ្នែករាងកាយសត្វព្រៃទាំងនេះមានប្រសិទ្ធភាពព្យាបាលក៏ដោយ ក៏ជំនឿទាំងនេះនៅតែបន្តជំរុញឲ្យមានការជួញដូរខុសច្បាប់ និងការបរបាញ់សត្វដ៏កម្រនេះ។ ក្រៅពីការបរបាញ់យកផ្នែករាងកាយ ពេលខ្លះ កូនខ្លារខិនពពក ត្រូវបានគេចាប់យកទាំងរស់ពីធម្មជាតិទៅលក់ជា សត្វចិញ្ចឹមផងដែរ។ តម្រូវការសម្រាប់សត្វព្រៃកម្រជាសត្វចិញ្ចឹម បានបង្កើតជាទីផ្សារងងឹតមួយទៀតសម្រាប់ ការជួញដូរសត្វព្រៃខុសច្បាប់។ សកម្មភាពនេះមិនត្រឹមតែធ្វើឲ្យ ចំនួនសត្វក្នុងធម្មជាតិកាន់តែធ្លាក់ចុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំខានដល់ដំណើរការបន្តពូជ ធម្មជាតិរបស់ពួកវាទៀតផង ព្រោះកូនសត្វដែលត្រូវចាប់បាននឹងមិនអាចចូលរួមចំណែកក្នុងការបន្តពូជប្រភេទសត្វនេះឡើងវិញបានឡើយ។ សកម្មភាពបរបាញ់ខុសច្បាប់ទាំងនេះបានរួមចំណែកយ៉ាងធំធេងដល់ ការថយចុះចំនួនខ្លារខិនពពកនៅក្នុងព្រៃ។ នៅពេលដែលសត្វពេញវ័យត្រូវបានសម្លាប់ វាមិនត្រឹមតែកាត់បន្ថយចំនួនសត្វបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំខានដល់សមត្ថភាពរបស់សត្វប្រភេទនេះក្នុងការបន្តពូជ និងរក្សាស្ថិរភាពចំនួនរបស់វាផងដែរ។ ផលវិបាកនេះធ្វើឲ្យខ្លារខិនពពកកាន់តែប្រឈមមុខនឹងហានិភ័យខ្ពស់នៃការផុតពូជ ប្រសិនបើគ្មានការបង្ក្រាប និងទប់ស្កាត់ការបរបាញ់ខុសច្បាប់ទេនោះ។ ក្រៅពីបញ្ហាធំៗដូចជាការបាត់បង់ទីជម្រក និងការបរបាញ់ដោយផ្ទាល់ ការថយចុះចំនួនសត្វចំណី ក៏ជាកត្តាគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយដែលប៉ះពាល់ដល់ការរស់រានរបស់ខ្លារខិនពពក ផងដែរ។ វាជាវិបត្តិមួយដែលកើតចេញពីការរំខានដល់ខ្សែសង្វាក់អាហារនៅក្នុងប្រព័ន្ធអេកូឡូស៊ី។ នៅពេលដែលសត្វចំណីដែលជាប្រភពអាហាររបស់ខ្លារខិនពពកមាន ចំនួនថយចុះ ខ្លារខិនពពកនឹង ពិបាកក្នុងការស្វែងរកអាហារគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ជីវិតប្រចាំថ្ងៃ និងសម្រាប់បន្តពូជ។ កង្វះអាហារធ្វើឲ្យពួកវាខ្សោយ កាត់បន្ថយសមត្ថភាពក្នុងការប្រមាញ់ចំណី និងមានភាពងាយរងគ្រោះទៅនឹងជំងឺ។ ដោយសារកង្វះចំណីក្នុងព្រៃ ខ្លារខិនពពកអាចនឹងត្រូវបាន បង្ខំឲ្យទៅរកចំណីនៅតំបន់ជិតមនុស្ស ដូចជាភូមិ ឬតំបន់កសិកម្ម។ ស្ថានភាពនេះអាចនាំឲ្យមាន ការស៊ីសត្វចិញ្ចឹមរបស់កសិករ ដែលជារឿយៗបណ្តាលឲ្យខ្លារខិនពពកត្រូវគេសម្លាប់វិញ។ ដូច្នេះ ការថយចុះចំនួនសត្វចំណីគឺជាបញ្ហាសំខាន់ដែលគំរាមកំហែងដល់ការរស់រានរបស់ខ្លារខិនពពក ដោយវាប៉ះពាល់ដោយផ្ទាល់ទៅលើលទ្ធភាពរបស់ពួកវាក្នុងការទទួលបានអាហារគ្រប់គ្រាន់ និងបង្កើនហានិភ័យនៃការប៉ះទង្គិចជាមួយមនុស្ស។ ការប្រមាញ់សត្វដែលជាសត្វចិញ្ចឹមរបស់មនុស្សពីសំណាក់ខ្លារខិនពពក គឺជាបញ្ហាដ៏សំខាន់ និងជាការគំរាមកំហែងមួយទៀតចំពោះការរស់រានរបស់ខ្លារខិនពពក ។ បញ្ហានេះកើតឡើងជាចម្បងនៅពេលដែលទីជម្រកធម្មជាតិរបស់ពួកវាត្រូវបានរំខាន ឬបាត់បង់។ នៅពេលដែលព្រៃឈើត្រូវបានកាប់បំផ្លាញ ឬត្រូវបែកខ្ញែកគ្នា ខ្លារខិនពពកជួបប្រទះការលំបាកក្នុងការស្វែងរកចំណី និងទឹកគ្រប់គ្រាន់នៅក្នុងជម្រកដែលនៅសេសសល់របស់ពួកវា។ ស្ថានភាពនេះបង្ខំឲ្យពួកវា ចូលទៅជិតតំបន់ដែលមានមនុស្សរស់នៅ ដូចជាភូមិ ឬតំបន់កសិកម្ម ដើម្បីស្វែងរកប្រភពអាហារជំនួស។ នេះជាការប្រថុយប្រថានដ៏ធំមួយសម្រាប់ពួកវា។ ការចូលមកក្បែរតំបន់រស់នៅរបស់មនុស្សអាចបណ្តាលឲ្យមាន ជម្លោះជាមួយកសិករ ឬអ្នកភូមិ។ ជារឿយៗ កសិករមានការព្រួយបារម្ភ និងភ័យខ្លាចថា ខ្លារខិនពពកអាចនឹង មកស៊ីសត្វចិញ្ចឹម របស់ពួកគាត់ ដូចជាមាន់ ទា ជ្រូក ឬសត្វពាហនៈតូចៗផ្សេងទៀត ដែលជាប្រភពចំណូលដ៏សំខាន់របស់ពួកគេ។ ក្រៅពីនេះ ការភ័យខ្លាចចំពោះគ្រោះថ្នាក់ផ្ទាល់ខ្លួន ក៏ជាកត្តាជំរុញឲ្យមានការសម្លាប់ផងដែរ។ តែជាអកុសល នៅពេលមានការប៉ះទង្គិចកើតឡើងជារឿយៗបណ្តាលឲ្យមាន ការសម្លាប់សត្វខ្លារខិនពពក។ ការសម្លាប់នេះអាចកើតឡើងដោយសារការ សងសឹក ចំពោះការខូចខាតដែលបានកើតឡើង ឬដោយសារការ ភ័យខ្លាច ថាពួកវាអាចបង្កគ្រោះថ្នាក់នាពេលអនាគត។ សកម្មភាពសម្លាប់ទាំងនេះបានរួមចំណែកយ៉ាងខ្លាំងដល់ការថយចុះចំនួនខ្លារខិនពពក។ សរុបមក កត្តាគំរាមកំហែងទាំងអស់នេះ រួមទាំងការប៉ះទង្គិចជាមួយមនុស្សផង បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើចំនួនខ្លារខិនពពក ដែលជាប្រភេទសត្វ ងាយរងគ្រោះ។ ការដោះស្រាយបញ្ហាការប៉ះទង្គិចរវាងមនុស្ស និងសត្វព្រៃ គឺទាមទារឲ្យមាន វិធានការអភិរក្សជាបន្ទាន់ និងរួមគ្នា ដែលផ្តោតលើការការពារទីជម្រក ការអប់រំសហគមន៍ និងការស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព ដើម្បីការពារពួកវាពីការផុតពូជ។ ដើម្បីការពារខ្លារខិនពពក ដែលជាប្រភេទសត្វងាយរងគ្រោះ និងធានាបាននូវអនាគតរបស់ពួកវា ស្ថាប័នរដ្ឋាភិបាល អង្គការអភិរក្ស និងសហគមន៍បាននិងកំពុងអនុវត្តកិច្ចខិតខំប្រឹងប្រែងជាច្រើន ដែលរួមបញ្ចូលគ្នានូវវិធានការការពារ បង្ក្រាប និងលើកកម្ពស់ការយល់ដឹង។ ការការពារ និងស្តារទីជម្រកធម្មជាតិរបស់ខ្លារខិនពពក គឺជា មូលដ្ឋានគ្រឹះដ៏សំខាន់បំផុត នៃការអភិរក្សពួកវា។ បើគ្មានទីជម្រកគ្រប់គ្រាន់ និងមានសុវត្ថិភាពទេ សត្វនេះមិនអាចរស់រានមានជីវិត និងបន្តពូជបានឡើយ។ រដ្ឋាភិបាលកម្ពុជា រួមជាមួយអង្គការដៃគូអភិរក្សជាតិ និងអន្តរជាតិ បាននិងកំពុងកំណត់ និង បង្កើតតំបន់ការពារធំៗ យ៉ាងខ្ជាប់ខ្ជួន។ តំបន់ទាំងនេះរួមមាន ឧទ្យានជាតិ និង ដែនជម្រកសត្វព្រៃ ដែលត្រូវបានកំណត់ព្រំដែនច្បាស់លាស់ និងមានច្បាប់ការពារដ៏តឹងរ៉ឹង។ គោលបំណងសំខាន់នៃការបង្កើតតំបន់ទាំងនេះគឺដើម្បី ធានាថាមានទីជម្រកសុវត្ថិភាព ប្រកបដោយនិរន្តរភាពសម្រាប់ខ្លារខិនពពក ក៏ដូចជាសម្រាប់ប្រភេទសត្វព្រៃដទៃទៀតដែលរស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីតែមួយ។ ការកំណត់តំបន់ការពារជួយទប់ស្កាត់ការរំលោភបំពានដីធ្លី និងការបំផ្លាញព្រៃឈើ។ ដើម្បីធានាប្រសិទ្ធភាពនៃការការពារ ការល្បាតព្រៃ ត្រូវបានអនុវត្តជាប្រចាំ។ ក្រុមមន្ត្រីឧទ្យានុរក្ស និងសមាជិក សហគមន៍ ដែលត្រូវបានបណ្ដុះបណ្ដាលយ៉ាងល្អិតល្អន់ ត្រូវបានដាក់ពង្រាយដើម្បីល្បាតនៅក្នុងតំបន់ការពារ។ ភារកិច្ចចម្បងរបស់ពួកគេគឺ ទប់ស្កាត់ រាល់សកម្មភាពខុសច្បាប់ដែលបំផ្លាញព្រៃឈើ និងសត្វព្រៃ រួមមាន ការកាប់ឈើខុសច្បាប់ ការបរបាញ់សត្វព្រៃ និងសកម្មភាពបំផ្លិចបំផ្លាញព្រៃឈើផ្សេងៗទៀត។ ការល្បាតទៀងទាត់ជួយកាត់បន្ថយបទល្មើស និងរក្សាបាននូវសុវត្ថិភាពក្នុងព្រៃ។ ក្រៅពីការការពារព្រៃឈើដែលនៅសេសសល់ កម្មវិធីដាំកូនឈើឡើងវិញ ត្រូវបានអនុវត្តយ៉ាងសកម្មនៅក្នុងតំបន់ព្រៃឈើដែលរងការខូចខាត ឬរិចរិល។ ការដាំកូនឈើឡើងវិញនេះមានគោលបំណង ស្តារគម្របព្រៃឈើ ឡើងវិញជាបណ្តើរៗ និង ពង្រីកទីជម្រក សម្រាប់ខ្លារខិនពពក ក៏ដូចជាប្រភេទសត្វព្រៃដទៃទៀត។ ការស្តារឡើងវិញនូវព្រៃឈើមិនត្រឹមតែផ្តល់ទីជម្រកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយស្តារប្រព័ន្ធអេកូឡូស៊ីទាំងមូលឲ្យមានភាពល្អ និងអាចទ្រទ្រង់ជីវិតសត្វព្រៃបានយូរអង្វែង។ ការទប់ស្កាត់ និងបង្ក្រាបបទល្មើសសត្វព្រៃ គឺជាវិធានការដ៏ចាំបាច់បំផុតមួយ ដើម្បីការពារខ្លារខិនពពក ពីការបរបាញ់ខុសច្បាប់ដែលកំពុងគំរាមកំហែងដល់វា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះផ្តោតសំខាន់លើការពង្រឹងការអនុវត្តច្បាប់ និងការដាក់ទោសទណ្ឌឲ្យបានម៉ឺងម៉ាត់។ ដើម្បីទប់ស្កាត់អ្នកបរបាញ់ ត្រូវមានការបង្កើនការល្បាត ត្រូវបានអនុវត្តយ៉ាងសកម្មនៅក្នុងតំបន់ការពារ និងតំបន់ដែលងាយរងគ្រោះដោយសារការបរបាញ់។ ក្រុមមន្ត្រីឧទ្យានុរក្សដែលបានបណ្ដុះបណ្ដាលយ៉ាងល្អិតល្អន់ ធ្វើការល្បាតជាប្រចាំនៅក្នុងព្រៃជ្រៅ ដើម្បីស្វែងរក និងទប់ស្កាត់រាល់សកម្មភាពបរបាញ់ខុសច្បាប់ ការដាក់អន្ទាក់ ឬការកាប់ឈើ។ ការល្បាតនេះមិនត្រឹមតែជួយការពារសត្វព្រៃផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវត្តមានរារាំងដល់អ្នកប្រព្រឹត្តបទល្មើសផងដែរ។ អាជ្ញាធរពាក់ព័ន្ធទាំងអស់ រួមមានក្រសួងបរិស្ថាន កងរាជអាវុធហត្ថ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត បាននិងកំពុង បង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការស៊ើបអង្កេត ចាប់ខ្លួន និងនាំខ្លួនទៅកាន់តុលាការនូវ អ្នកប្រព្រឹត្តបទល្មើសបរបាញ់ និងជួញដូរសត្វព្រៃ។ កិច្ចការនេះតម្រូវឲ្យមានការស៊ើបអង្កេតយ៉ាងលម្អិត ការប្រមូលភស្តុតាង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននានា ដើម្បីបំបែកបណ្ដាញជួញដូរសត្វព្រៃខុសច្បាប់។ ដើម្បីឲ្យការអនុវត្តច្បាប់មានប្រសិទ្ធភាព ការពង្រឹងច្បាប់ និង ការដាក់ទោសទណ្ឌធ្ងន់ធ្ងរ ចំពោះអ្នកដែលប្រព្រឹត្តបទល្មើសសត្វព្រៃ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ទាំងនេះ។ ការកំណត់ការពិន័យខ្ពស់ និងការដាក់ពន្ធនាគារយូរអង្វែង អាចដើរតួជាការព្រមានដ៏ខ្លាំងក្លាដល់អ្នកដែលមានបំណងប្រព្រឹត្តបទល្មើស ហើយជួយកាត់បន្ថយការជួញដូរសត្វព្រៃខុសច្បាប់យ៉ាងច្រើន។ ការយល់ដឹងរបស់សាធារណជន ជាពិសេសសហគមន៍មូលដ្ឋាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងអភិរក្សខ្លារខិនពពក។ នៅពេលដែលមនុស្សយល់ដឹងពីសារៈសំខាន់នៃសត្វនេះ និងផលវិបាកនៃការបាត់បង់របស់វា ពួកគេនឹងចូលរួមការពារកាន់តែសកម្ម។ កម្មវិធីអប់រំត្រូវបានរៀបចំឡើងជាពិសេសដើម្បី បណ្ដុះបណ្ដាលដល់សហគមន៍មូលដ្ឋាន ដែលរស់នៅជុំវិញតំបន់ព្រៃឈើដែលជាជម្រករបស់ខ្លារខិនពពក។ បង្ហាញពីផលវិបាកនៃការបរបាញ់សត្វព្រៃ រួមទាំងខ្លារខិនពពកផង ដែលអាចនាំឲ្យប្រភេទសត្វនេះផុតពូជ និងប៉ះពាល់ដល់ធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ។ លើកឡើងពីសារៈសំខាន់នៃព្រៃឈើដែលជាជម្រករបស់សត្វព្រៃ និងជាប្រភពធនធានសម្រាប់សហគមន៍ផ្ទាល់។ ក្រៅពីការបណ្ដុះបណ្ដាលផ្ទាល់ដល់សហគមន៍ ក៏មានកិច្ចខិតខំប្រឹងប្រែង ផ្សព្វផ្សាយជាសាធារណៈ ក្នុងទ្រង់ទ្រាយធំផងដែរ។ បង្ហាញថាខ្លារខិនពពកជាផ្នែកមួយដ៏សំខាន់នៃខ្សែសង្វាក់អាហារ និងជួយរក្សាស្ថិរភាពព្រៃឈើ។ ជម្រាបជូនសាធារណជនអំពីការពិតដែលថាខ្លារខិនពពកកំពុងប្រឈមមុខនឹងហានិភ័យខ្ពស់នៃការផុតពូជ។ ការផ្សព្វផ្សាយទាំងនេះអាចធ្វើឡើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ការតាំងពិព័រណ៍ សិក្ខាសាលា ឬយុទ្ធនាការតាមបណ្ដាញសង្គម។ គោលបំណងចម្បងគឺដើម្បី កាត់បន្ថយតម្រូវការផលិតផលសត្វព្រៃ ដូចជាស្បែក ឆ្អឹង ឬសាច់ ក៏ដូចជា កាត់បន្ថយបទល្មើស បរបាញ់ ដោយសារតែសាធារណជនមានការយល់ដឹងកាន់តែច្បាស់ និងចូលរួមមិនគាំទ្រសកម្មភាពខុសច្បាប់ទាំងនេះ។ ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការតាមដាន គឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សខ្លារខិនពពកផងដែរ។ គោលបំណងគឺដើម្បី ស្វែងយល់ឲ្យបានស៊ីជម្រៅ អំពីប្រភេទសត្វនេះ និងកំណត់ យុទ្ធសាស្ត្រអភិរក្សឲ្យកាន់តែប្រសើរ ដោយផ្អែកលើទិន្នន័យជាក់ស្តែង។ ដើម្បីសិក្សា និងតាមដានខ្លារខិនពពក អ្នកអភិរក្សបានប្រើប្រាស់ បច្ចេកវិទ្យាទំនើបៗ ដែលអនុញ្ញាតឲ្យពួកគេប្រមូលទិន្នន័យដោយមិនរំខានដល់សត្វ។ ម៉ាស៊ីនថតស្វ័យប្រវត្តិត្រូវបានដាក់ពង្រាយលាក់ៗនៅក្នុងព្រៃ ដែលអាចចាប់យករូបភាព ឬវីដេអូរបស់សត្វព្រៃនៅពេលពួកវាធ្វើចលនាកាត់មុខ។ សម្រាប់ខ្លារខិនពពក ម៉ាស៊ីនថតស្វ័យប្រវត្តិជួយឲ្យអ្នកស្រាវជ្រាវអាច តាមដានចំនួន ប៉ាន់ស្មានចំនួនរបស់ពួកវា កំណត់អត្តសញ្ញាណសត្វនីមួយៗតាមរយៈរោមប្លែកៗ ក៏ដូចជាសិក្សាពី ចលនា និងឥរិយាបថ ប្រចាំថ្ងៃរបស់ពួកវា។ នៅពេលខ្លះ ខ្លារខិនពពកដែលត្រូវបានចាប់បានបណ្តោះអាសន្នសម្រាប់គោលបំណងស្រាវជ្រាវ ត្រូវបានបំពាក់ដោយ ឧបករណ៍តាមដាន GPS ខ្នាតតូច។ ឧបករណ៍នេះបញ្ជូនសញ្ញាដើម្បីឲ្យអ្នកស្រាវជ្រាវអាចដឹងពី ទីតាំងជាក់លាក់ និងផ្លូវធ្វើដំណើរ របស់សត្វ ដែលជួយឲ្យយល់ដឹងពីទំហំជម្រកដែលពួកវាត្រូវការ ក៏ដូចជាគំរូនៃការប្រើប្រាស់ទីជម្រករបស់ពួកវា។ ការប្រមូល និងវិភាគទិន្នន័យគឺជាជំហានដ៏សំខាន់ និងជាផ្នែកមួយនៃការស្រាវជ្រាវវិទ្យាសាស្ត្រ ដែលជួយដឹកនាំកិច្ចខិតខំប្រឹងប្រែងអភិរក្សខ្លារខិនពពក ឲ្យមានប្រសិទ្ធភាព។ ទិន្នន័យដែលទទួលបានតាមរយៈបច្ចេកវិទ្យាដូចជាម៉ាស៊ីនថតស្វ័យប្រវត្តិ និងប្រព័ន្ធតាមដាន GPS គឺមាន សារៈសំខាន់ណាស់ ព្រោះវាផ្តល់នូវព័ត៌មានជាក់ស្តែងរបស់ខ្លារខិនពពក។ ទិន្នន័យដែលប្រមូលបានជួយអ្នកអភិរក្សឲ្យ យល់ដឹងកាន់តែច្បាស់អំពីតម្រូវការចាំបាច់របស់ខ្លារខិនពពក សម្រាប់ការរស់រានមានជីវិត និងការបន្តពូជ។ ការវិភាគទិន្នន័យចលនាជួយកំណត់យ៉ាងជាក់លាក់ថា តើពួកវាត្រូវការផ្ទៃដីព្រៃប៉ុន្មាន ដើម្បីរស់នៅ ប្រមាញ់ចំណី និងបន្តពូជដោយជោគជ័យ។ នេះជាការចាំបាច់ដើម្បីដឹងពីទំហំតំបន់ការពារដែលត្រូវកំណត់។ អ្នកស្រាវជ្រាវអាចកំណត់បានថា តើពួកវាចូលចិត្តរស់នៅក្នុងប្រភេទព្រៃបែបណា ដូចជាព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង ឬព្រៃភ្នំ។ ចំណេះដឹងនេះជួយក្នុងការជ្រើសរើសតំបន់អភិរក្ស និងការស្តារជម្រកឲ្យចំគោលដៅ។ តាមរយៈការសង្កេតដោយផ្ទាល់ ឬតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ គេអាចកំណត់បានថា តើពួកវាស៊ីសត្វអ្វីខ្លះជាអាហារសំខាន់។ នេះជួយអ្នកអភិរក្សឲ្យផ្តោតលើការការពារចំនួនសត្វចំណីទាំងនោះផងដែរ។ ការរាប់ចំនួនតាមរយៈការកំណត់អត្តសញ្ញាណសត្វនីមួយៗ ដោយរោម ឬអត្តសញ្ញាណផ្សេងៗ ជួយប៉ាន់ស្មានថា តើមានខ្លារខិនពពកប៉ុន្មានក្បាលនៅសេសសល់ក្នុងតំបន់ជាក់លាក់ណាមួយ។ ចំនួននេះជាសូចនាករសំខាន់សម្រាប់វាយតម្លៃស្ថានភាពអភិរក្ស។ លើសពីនេះ ព័ត៌មានអំពីការប្រើប្រាស់ទីជម្រក និងចំនួនរបស់វាជួយក្នុងការ កំណត់តំបន់ណាដែលមានសារៈសំខាន់បំផុតសម្រាប់អត្ថិភាពរបស់ខ្លារខិនពពក ដើម្បីដាក់បញ្ចូលទៅក្នុងផែនការការពារ និងគ្រប់គ្រង។ ការតាមដានជាបន្តបន្ទាប់ផ្តល់នូវទិន្នន័យប្រៀបធៀបដែលជួយ វាយតម្លៃប្រសិទ្ធភាព នៃវិធានការអភិរក្សដែលបានអនុវត្តកន្លងមក។ ឧទាហរណ៍ តើចំនួនសត្វកើនឡើង ឬថយចុះ? តើបទល្មើសថយចុះឬអត់? នេះជួយក្នុងការកែសម្រួលផែនការប្រសិនបើចាំបាច់ ថាតើវាមានភាពរីកចម្រើន ឬនៅមានបញ្ហាប្រឈមអ្វីខ្លះ ដែលត្រូវដោះស្រាយបន្ថែម។ ដូច្នេះ ការប្រមូល និងវិភាគទិន្នន័យគឺជាដំណើរការដ៏សំខាន់ដែលផ្តល់នូវភស្តុតាងវិទ្យាសាស្ត្រសម្រាប់ធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពក្នុងការការពារខ្លារខិនពពកពីការផុតពូជ។ មួយវិញទៀត ដោយសារខ្លារខិនពពក គឺជាសត្វដែល ឆ្លងកាត់ព្រំដែនប្រទេស និងជាផ្នែកមួយដ៏សំខាន់នៃ ប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់អាស៊ីអាគ្នេយ៍ ការអភិរក្សពួកវាទាមទារនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ ដូច្នេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសនានា នៅក្នុងតំបន់គឺមានសារៈសំខាន់ណាស់សម្រាប់ធានាអនាគតរបស់ប្រភេទសត្វដ៏កម្រនេះ។ កិច្ចសហប្រតិបត្តិការអន្តរជាតិអនុញ្ញាតឲ្យប្រទេសនានាអាច ផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងយុទ្ធសាស្ត្រល្អៗ ទាក់ទងនឹងការអភិរក្សខ្លារខិនពពក។ ឧទាហរណ៍ ប្រទេសមួយអាចរៀនពីវិធីសាស្ត្រតាមដាន និងស្រាវជ្រាវដែលមានប្រសិទ្ធភាពដែលប្រើប្រាស់ដោយប្រទេសមួយទៀត ឬក៏ចែករំលែកមេរៀនដែលបានរៀនពីការអនុវត្តកម្មវិធីអភិរក្សជាក់ស្តែង។ ការចែករំលែកចំណេះដឹង និងបច្ចេកទេសបែបនេះអាចជួយ ពង្រឹងការអភិរក្ស នៅទូទាំងតំបន់ ដោយបង្កើនប្រសិទ្ធភាពនៃធនធាន និងកិច្ចខិតខំប្រឹងប្រែង។ បញ្ហាធំមួយនៃការគំរាមកំហែងដល់ខ្លារខិនពពក គឺ ការជួញដូរសត្វព្រៃឆ្លងដែន។ អ្នកបរបាញ់ និងឈ្មួញខុសច្បាប់តែងតែប្រតិបត្តិការឆ្លងកាត់ព្រំដែន ដែលធ្វើឲ្យការបង្ក្រាបពិបាក។ ដូច្នេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសនានា ក្នុងការ បង្ក្រាបបណ្តាញជួញដូរសត្វព្រៃឆ្លងដែន គឺជាគន្លឹះដ៏សំខាន់សម្រាប់ការអភិរក្សរយៈពេលវែង។ នេះអាចរួមបញ្ចូលការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ ការសម្របសម្រួលប្រតិបត្តិការបង្ក្រាប និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ដើម្បីកាត់ទោសឧក្រិដ្ឋជនឆ្លងដែន។ សរុបមក កិច្ចសហប្រតិបត្តិការអន្តរជាតិបង្កើតបានជាកម្លាំងរួមដ៏រឹងមាំមួយ ដែលចាំបាច់ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញនៃការអភិរក្សខ្លារខិនពពក និងធានាអនាគតរបស់ពួកវានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការការពារខ្លារខិនពពកមិនត្រឹមតែជាការការពារប្រភេទសត្វមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការ ការពារប្រព័ន្ធអេកូឡូស៊ីព្រៃឈើទាំងមូល ផងដែរ។ ខ្លារខិនពពកជាសត្វមំសាសីកំពូល ដែលជួយរក្សាតុល្យភាពនៃចំនួនសត្វស៊ីស្មៅ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរស់រានរបស់សត្វព្រៃដទៃទៀត និងមនុស្សផងដែរ។ ប្រព័ន្ធអេកូឡូស៊ីដែលមានសុខភាពល្អ ផ្តល់នូវសេវាកម្មសំខាន់ៗដូចជាទឹកស្អាត អាកាសធាតុល្អ និងធនធានធម្មជាតិសម្រាប់មនុស្ស។